ជាទូទៅសម្លម្ជូរគឺជាមុខម្ហូបរបស់ខ្មែរមួយប្រភេទដែលគេចូលចិត្តចម្អិនឬស្លសម្រាប់បរិភោគជាមួយបាយ។ សម្លម្ជូរ ជាសម្លមួយមុខដែលប្រជាជនខ្មែរពេញនិយមស្លសម្រាប់បរិភោគជាប្រចាំផងដែរ។ ចំពោះសម្លដែលគេតែងតែស្លជាញឹកញាប់នោះមាន សម្លម្ជូរគ្រឿង សម្លម្ជូរត្រកួន សម្លម្ជូរយួន។ គ្រឿងផ្សំសម្លម្ជូរគ្រឿងមាន សាច់គោឬគ្រឿងក្នុងគោ ឆ្អឹងជំនីសាច់់ជ្រូក គល់ស្លឹកគ្រៃ រំដេង ខ្ទឹម រមៀត ស្លឹកក្រូចសើច ម្ទេសក្រៀម ម្ទេសខ្មាំង រីឯបន្លែគេអាចប្រើត្រឡាចឬត្រកួន ស្លឹកត្រមូង ស្លឹកម្កាក់ និងអាចដាក់អំពិលទុំ ក្រសាំង ប្រហុកចិព្រ្ចាំ ទឹកត្រី ប្រេងខ្យង អំបិល ស្ករ ម្សៅស៊ុប។ ជាដំបូង យើងត្រូវលាងសាច់ និងបន្លែឱ្យស្អាតសិន ហើយបន្ទាប់មក យកសាច់គោចំនួន ៣០០ ក្រាម មកហាន់ស្ដើងៗ។ បន្តមកទៀត បុកគ្រឿងឱ្យម៉ដ្ឋល្អប្រហែល ២ ស្លាបព្រាបាយ។ រួចហើយ យកត្រកួនមកកាត់ជាកង់ៗ ឬកាត់ត្រឡាចជាដុំៗ។ ចំពោះម្ទេសក្រៀម គួរតែចិញ្ច្រាំឱ្យម៉ដ្ឋ ហើយដាក់បរិមាណតាមការចូលចិត្ត ហើយសម្រាប់ម្ទេសខ្មាំងអាចដាក់ ២-៣ ផ្លែ។ របៀបនៃការចម្អិន មុនដំបូងដាក់ឆ្នាំងលើភ្លើងដោយដាក់ខ្លាញ់ឬប្រេងឆាបន្តិច រួចកូរគ្រឿង ប្រហុកចិញ្ច្រាំ គ្រឿងបុក ម្ទេសក្រៀមចិញ្ច្រាំឱ្យឈ្ងុយ បន្តិចរួចដាក់សាច់ ស្ករ ទឹកត្រី ម្សៅស៊ុប លាយបញ្ចូលគ្នា កូរឱ្យសព្វទុកប្រហែល ៥-១០នាទី។ បន្ទាប់មកចាក់ទឹកចូលរួចរម្ងាស់រហូតសាច់គោផុយល្មម យកអំពិលទុំដាក់ទៅក្នុងកូនចាន រួចដួសទឹកសម្លដែលកំពុងពុះមកជ្រំ អំពិល ហើយចាក់ទឹកអំពិលចូលទៅក្នុងឆ្នាំងឬប្រើក្រសាំងកាន់តែឆ្ងាញ់ តែកុំឱ្យជូរពេក។ មួយវិញទៀតបើយើងប្រើស្លឹកម្ជូរត្រមូងឬស្លឹកម្កាក់គេអាចហាន់ឬបុកឱ្យម៉ដ្ឋរូចដាក់បន្ទាប់ពីសាច់រាងផុយបន្តិច។ ក្រោយមកយើងអាចបង់បន្លែត្រកួនឬត្រឡាចចូលកុំឆ្អិនបន្លែពេកហើយបង់ស្លឹកក្រូច ម្ទេសខ្មាំងចូលភ្លក្សមើលរសជាតិតាមចំណូលចិត្តហើយអាចដួសដាក់ចានញ៉ាំបាន។ សម្លម្ជូរគ្រឿងគេតែងតែធ្វើនៅពេលមានកម្មវិធីមង្គលការ បុណ្យទាននានា រដូវភ្ជុំបិណ្ឌ និងអាចស្លសម្រាប់លក់តាមភោជនីយដ្ឋានម្ហូបខ្មែរទៀតផង។